ដើម្បីធានាបាននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពរីករាយ និងគ្មានបញ្ហា អ្នកទេសចរ និងជនបរទេសគួរយល់ដឹង និងអនុវត្តតាមគោលការណ៍សំខាន់ៗមួយចំនួននៅពេលស្នាក់នៅ ឬនៅពេលមកទស្សនានៅប្រទេសកម្ពុជា។ ឯការបង្ហាញ អាកប្បកិរិយាសមរម្យ និងការគោរពវប្បធម៌ គឺជាកត្តាសំខាន់បំផុតសម្រាប់អ្នកទេសចរដែលមកទស្សនាប្រទេសកម្ពុជា។ វាជួយបង្កើតភាពសមរម្យសម្រាប់ភ្ញៀវទេសចរ ក្នុងការចុះសម្រុងជាមួយប្រជាពលរដ្ឋក្នុងស្រុក។ ភ្ញៀវទេសចរក៏ត្រូវស្លៀកពាក់ឲ្យបានសមរម្យ ដើម្បីឆ្លុះបញ្ចាំងពីការគោរពចំពោះវប្បធម៌ និងទំនៀមទម្លាប់ក្នុងស្រុកផងដែរ។ ហើយអ្នកទេសចរគួរតែ ស្លៀកពាក់សមរម្យ ជាពិសេសនៅពេលទៅទស្សនាកន្លែងសក្ការបូជាដ៏ពិសិដ្ឋដូចជា វត្តអារាម ប្រាសាទ ឬទីតាំងប្រវត្តិសាស្ត្រនានា។ ការស្លៀកពាក់ដែល បិទបាំងស្មា និងជង្គង់ គឺជាការបង្ហាញការគោរពដ៏ថ្លៃថ្លាបំផុត។ ការស្លៀកពាក់មិនសមរម្យអាចត្រូវបានចាត់ទុកថាជាការមិនគោរព ឬអាចត្រូវបានបដិសេធមិនឱ្យចូលក្នុងទីតាំងទាំងនោះ។ ឯការប្រាស្រ័យទាក់ទងដោយសុភាពរាបសារ និងការយល់ដឹងពីវប្បធម៌ក្នុងស្រុក អាចជួយអ្នកទេសចរទទួលបានបទពិសោធន៍កាន់តែល្អ។ អ្នកទេសចរគួរប្រើប្រាស់ពាក្យពេចន៍សុភាព និងបង្ហាញការគោរពចំពោះវប្បធម៌ក្នុងស្រុកពេលទំនាក់ទំនងជាមួយប្រជាពលរដ្ឋទូទៅ។ ដើម្បីបង្ហាញការគោរព និងទទួលបទពិសោធន៍ដ៏ល្អប្រសើរជាមួយប្រជាជនកម្ពុជា ការយល់ដឹងពីទំនៀមទម្លាប់សំខាន់ៗមួយចំនួនគឺជារឿងចាំបាច់។ ការលើកដៃសំពះ គឺជាទម្រង់នៃការគោរព និងការស្វាគមន៍បែបប្រពៃណីរបស់ខ្មែរ។ ពេលជួបអ្នកណាម្នាក់ ជាពិសេសអ្នកដែលមានវ័យចំណាស់ ឬឋានៈខ្ពស់ជាង ការលើកដៃសំពះអាចបង្ហាញពីការគោរពដ៏ជ្រាលជ្រៅ។ វាក៏ត្រូវបានប្រើជាទម្រង់នៃការថ្លែងអំណរគុណ ឬការសុំទោសផងដែរ។ ការអនុវត្តន៍ការសំពះបានត្រឹមត្រូវ អាចជួយឱ្យអ្នកទេសចរទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីប្រជាជនក្នុងស្រុក។ អ្នកទេសចរក៏គួរតែយល់ដឹងពីទង្វើមួយចំនួននៅក្នុងវប្បធម៌ខ្មែរផងដែរ តួយ៉ាងដូចជាក្បាលត្រូវបានគេចាត់ទុកថាជាផ្នែកដ៏ខ្ពស់បំផុត និងពិសិដ្ឋបំផុតនៃរាងកាយ។ ហេតុដូច្នេះហើយ ការប៉ះក្បាលនរណាម្នាក់ សូម្បីតែក្មេង ត្រូវបានចាត់ទុកថាជាការមិនសមរម្យ ហើយអាចបង្កការអាក់អន់ចិត្ត។ ផ្ទុយមកវិញ ជើងត្រូវបានចាត់ទុកថាជាផ្នែកទាបបំផុត ដូច្នេះការចង្អុលជើងទៅកាន់មនុស្ស ឬរូបបដិមាសាសនា ក៏គួរតែត្រូវបានជៀសវាងផងដែរ។ ការយល់ដឹង និងការអនុវត្តន៍តាមទំនៀមទម្លាប់ទាំងនេះ មិនត្រឹមតែជួយឱ្យអ្នកទេសចរជៀសផុតពីការយល់ច្រឡំ ឬការប្រមាថប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពរបស់អ្នកចំពោះវប្បធម៌ខ្មែរ ដែលនឹងនាំមកនូវបទពិសោធន៍ល្អៗជាច្រើន។ ការអនុវត្តនូវចំណុចទាំងនេះអាចជួយឱ្យអ្នកទេសចរទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងបទពិសោធន៍វប្បធម៌ពិតៗពីប្រជាជនកម្ពុជា។ ដើម្បីការពារខ្លួនពីបញ្ហាផ្លូវច្បាប់ និងធានាបាននូវការស្នាក់នៅ ឬទស្សនកិច្ចប្រកបដោយផាសុកភាពនៅកម្ពុជា ជនបរទេសត្រូវមានការយល់ដឹងច្បាស់លាស់អំពីច្បាប់ផងដែរ។ ការមិនយល់ដឹងពីច្បាប់មិនអាចយកមកធ្វើជាលេសបានឡើយ ហើយការបំពានច្បាប់អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរទៀតផង។ ការយល់ដឹងពីច្បាប់របស់ប្រទេសដែលអ្នកកំពុងមកទស្សនា ឬស្នាក់នៅគឺជារឿងសំខាន់បំផុត។ នៅកម្ពុជា ជនបរទេសអាចបំពានច្បាប់ដោយចេតនា ឬអចេតនាប្រសិនបើពួកគេមិនបានយល់ដឹងច្បាស់អំពីបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា។ អ្នកទេសចរគួរតែប្រយ័ត្ន ឬមិនគួរធ្វើទង្វើមួយចំនួនដូជា ការថតរូបនៅតំបន់ហាមឃាត់ ការទិញដូរគ្រឿងបុរាណខុសច្បាប់ និងការប្រើប្រាស់ ឬជួញដូរគ្រឿងញៀនជាដើម។ អ្នកទេសចរមិនត្រូវថតរូប តំបន់យោធា តំបន់ការពារសន្តិសុខខ្ពស់ ស្ថានីយ៍ប៉ូលីស ឬទីតាំងឯកជនមួយចំនួនឡើង ដោយវាអាចនាំឲ្យមានការហាមឃាត់ ឬប្រឈមនឹងផ្លូវច្បាប់ជាដើម។ មុនពេលភ្ញៀវទេសចរចង់ថតរូបនៅទីតាំងណាមួយ ភ្ញៀវទេសចរគួរតែរកមើលស្លាកសញ្ញា "ហាមថតរូប" ឬសួរនាំជាមុនសិន។ ការហាមថតរូបទាំងនេះ គឺដើម្បីថែរក្សាការពារបេតិកភណ្ឌវប្បធម៌របស់ ភាពឯកជនភាព និងការសម្ងាត់ផ្សេងៗ។ ប្រសិនបើជនបរទេសណានាំចេញវត្ថុបុរាណណាមួយដោយគ្មានភាពត្រឹមត្រូវ នោះគឺជាបទល្មើសធ្ងន់ធ្ងរ។ វត្ថុបុរាណជាច្រើនត្រូវបានការពារដោយច្បាប់ ហើយការប៉ុនប៉ងនាំចេញខុសច្បាប់អាចនាំឲ្យមានការចាប់ខ្លួន និងពិន័យធ្ងន់ធ្ងរ។ ចំណែកឯការប្រើប្រាស់ ឬជួញដូរគ្រឿងញៀនគឺជាទង្វើខុសច្បាប់ធ្ងន់ធ្ងរបំផុតមួយនៅកម្ពុជាផងដែរ។ ហើយរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន។ ចំពោះ ជនបរទេសដែលពាក់ព័ន្ធនឹងគ្រឿងញៀនអាចនិងត្រូវចាប់ឃាត់ខ្លួន កាត់ទោស ឬ ជាប់ពន្ធធនាគារជាដើម។ ជាការល្អនោះ ភ្ញៀវទេសចរពុំគួរពាក់ព័ន្ធនឹងគ្រឿងញៀនក្នុងទម្រង់ណាមួយជាដាច់ខាត។ ហើយការស្វែងយល់ពីច្បាប់មូលដ្ឋានរបស់កម្ពុជា គឺជាការការពារខ្លួនឯងដ៏ល្អបំផុត។ មុនពេលធ្វើដំណើរកម្សាន្ត ឬស្នាក់នៅកម្ពុជា អ្នកទេសចរគួរចំណាយពេលបន្តិចដើម្បីសិក្សាអំពីច្បាប់សំខាន់ៗ ជាពិសេសច្បាប់ទាក់ទងនឹងលិខិតឆ្លងដែន ទិដ្ឋាការ គ្រឿងញៀន និងវត្ថុបុរាណជាដើម។ ការត្រៀមខ្លួនឯកសារត្រឹមត្រូវ គឺជាកត្តាចាំបាច់សម្រាប់ការធ្វើដំណើរ និងស្នាក់នៅប្រកបដោយរលូននៅក្នុងប្រទេសកម្ពុជានឹងជួយជៀសវាងបញ្ហាដែលមិនចាំបាច់ជាមួយអាជ្ញាធរ។ ជនបរទេសត្រូវយល់ដឹងថា ប៉ូលិស ឬអាជ្ញាធរមានសិទ្ធិស្នើសុំឱ្យអ្នកបង្ហាញលិខិតឆ្លងដែន ឬ ទិដ្ឋាការ របស់អ្នកនៅពេលណាក៏បាន។ ការស្នើសុំនេះអាចកើតឡើងមិនថាអ្នកកំពុងធ្វើដំណើរ ឬស្ថិតនៅទីតាំងសាធារណៈណាក៏ដោយ។ ការមិនមានឯកសារទាំងនេះជាប់ខ្លួន ឬមិនអាចបង្ហាញបានភ្លាមៗអាចបង្កឱ្យមានការសង្ស័យពីសំណាក់អាជ្ញាធរ។ នេះអាចនាំឱ្យមានការពន្យារពេលក្នុងការធ្វើដំណើរ ការសាកសួរ ឬសូម្បីតែការឃាត់ខ្លួនបណ្ដោះអាសន្ន រហូតដល់អត្តសញ្ញាណរបស់អ្នកត្រូវបានបញ្ជាក់។ ក្នុងករណីខ្លះ វាអាចឈានដល់ការផាកពិន័យ ឬបញ្ហាផ្លូវច្បាប់កាន់តែស្មុគស្មាញ។ ដើម្បីចៀសវាងបញ្ហាទាំងនេះ អ្នកគួរតែ មានឯកសារដើមជាប់ខ្លួនជានិច្ច និងមានច្បាប់ចម្លងបម្រុង។ ជាពិសេសឯកសារសំខាន់ៗដូចជា លិខិតឆ្លងដែន និងទិដ្ឋាការជាដើម។ ការត្រៀមខ្លួន និងការយល់ដឹងអំពីចំណុចសំខាន់ៗទាំងនេះ នឹងជួយឱ្យអ្នកទេសចរ និងជនបរទេសធ្វើដំណើរប្រកបដោយសុវត្ថិភាព រីករាយ និងមានភាពស៊ីសង្វាក់ជាមួយសហគមន៍មូលដ្ឋានរបស់កម្ពុជា។